យោងតាមទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមក ការចូលរួមក្នុងពិធីបុណ្យទានផ្សេងៗ គឺជាសញ្ញានៃសេចក្តីថ្លៃថ្នូរ និងការផ្តល់កិត្តិយសដល់ម្ចាស់ផ្ទះយ៉ាងខ្ពង់ខ្ពស់បំផុត។ ការទទួលទានអាហារដែលគេជូនក្នុងអំឡុងពេលប្រារព្ធពិធី គឺជាការបង្ហាញនូវទឹកចិត្តរីករាយ និងការទទួលយកនូវសិរីសួស្តីដែលម្ចាស់ដើមបុណ្យចង់ចែករំលែកដល់ភ្ញៀវ។ សកម្មភាពនៃការមិនបដិសេធចំពោះភេសជ្ជៈ ឬបង្អែមដែលគេលើកមកជូននោះ គឺជាការរក្សានូវចំណងមិត្តភាពដ៏ល្អប្រសើរ និងជៀសវាងនូវការយល់ច្រឡំផ្សេងៗ។ វត្តមានរបស់អ្នកនៅក្នុងពិធីបុណ្យសាសនាមានតម្លៃណាស់ ហើយការបរិភោគអាហារបន្តិចបន្តួចក្តី ក៏អាចធ្វើឱ្យម្ចាស់ផ្ទះមានអារម្មណ៍ថាទទួលបានការគោរពតបវិញ។ ចាស់ទុំតែងតែទូន្មានថា ការទទួលយករបស់របរក្នុងពិធីបុណ្យ គឺប្រៀបដូចជាការទទួលយកនូវពរជ័យជ័យមង្គលឱ្យចូលមកក្នុងជីវិតរបស់បុគ្គលម្នាក់ៗដែរ។ ភ្ញៀវដែលទៅចូលរួមក្នុងពិធីបុណ្យគួរតែព្យាយាមទទួលទាននូវមុខម្ហូបប្លែកៗដែលគេខិតខំរៀបចំយ៉ាងសម្រិតសម្រាំងបំផុត។ ម្ចាស់ផ្ទះតែងតែមានចិត្តជ្រះថ្លានៅក្នុងកិច្ចការធ្វើម្ហូបអាហារ និងចង់ឃើញអ្នកចូលរួមទាំងអស់ទទួលទានដោយក្តីសប្បាយរីករាយក្នុងចិត្ត។ ទង្វើដែលយើងទទួលយកចានបាយដែលគេហុចឱ្យនោះ សបញ្ជាក់ឱ្យឃើញពីចរិតលក្ខណៈដ៏ទន់ភ្លន់របស់កូនខ្មែរដែលចេះយល់ចិត្តអ្នកដទៃ។ ពិធីបុណ្យនីមួយៗសុទ្ធតែមានអត្ថន័យជ្រាលជ្រៅ ហើយម្ហូបអាហារទាំងនោះសុទ្ធតែមានតម្លៃ។ យើងមិនគួរនិយាយពាក្យបដិសេធឡើយប្រសិនបើគេដួសនំចំណីដាក់ក្នុងចានរបស់យើង ព្រោះវាអាចធ្វើឱ្យបរិយាកាសនៃពិធីបុណ្យទាំងមូលប្រែជាអាប់អួ។ ការដែលយើងគ្រាន់តែសាកល្បងរសជាតិអាហារបន្តិចបន្តួច ក៏អាចបង្កើននូវស្នាមញញឹមដល់អ្នកដែលបានចំណាយកម្លាំងកាយចិត្តក្នុងការចម្អិនដែរ។ បុគ្គលដែលចេះឱនលំទោនទទួលយកវត្ថុដែលគេផ្តល់ឱ្យក្នុងពិធី តែងតែទទួលបានការស្រឡាញ់រាប់អានពីសំណាក់មនុស្សនៅជុំវិញខ្លួនជានិច្ច។ ចំណីអាហារនៅក្នុងពិធីបុណ្យខ្មែរមិនមែនគ្រាន់តែសម្រាប់ចម្អែតក្រពះប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចែករំលែកនូវសេចក្តីសុខសាន្តដល់គ្នាទៅវិញទៅមក។ បើទោះបីជាយើងមានអារម្មណ៍ថា ឆ្អែតយ៉ាងណាក៏ដោយ ក៏យើងគួរតែញញឹមរួចទទួលយកនូវបង្អែមដែលគេលើកមកជូននោះតាមសម្រួលចុះ។ ការយល់ព្រមទទួលទានផ្លែឈើដែលគេរៀបចំនៅលើតុបុណ្យ គឺជាការបង្ហាញពីការដឹងគុណចំពោះធម្មជាតិ និងកម្លាំងញើសឈាមរបស់កសិករខ្មែរយើង។ ក្នុងសង្គមខ្មែរការបដិសេធអាហារក្នុងកម្មវិធីបុណ្យ អាចនឹងត្រូវបានគេយល់ថាជាការមើលងាយដល់ទ្រព្យសម្បត្តិ ឬសទ្ធារបស់អ្នកដែលគេដាក់ឱ្យ។ សីលធម៌នៃការរស់នៅបានបង្រៀនយើងឱ្យចេះអត់ធ្មត់ និងបត់បែនតាមកាលៈទេសៈដើម្បីរក្សាសេចក្តីថ្លៃថ្នូររបស់គ្រួសារនៅក្នុងសង្គម។ ការញ៉ាំនំអន្សម ឬនំគមនៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌ គឺជាកិច្ចការដ៏សំខាន់មួយ ព្រោះវាជាតំណាងនៃភាពសាមគ្គីគ្នារវាងបងប្អូនសាច់ញាតិ។ មនុស្សម្នាក់ៗគួរតែយល់ដឹងពីតម្លៃនៃសទ្ធាជ្រះថ្លា ហើយមិនត្រូវធ្វើឱ្យអ្នកដទៃមានការខកចិត្តដោយសារតែពាក្យសម្តីបដិសេធមិនទទួលទាននោះឡើយ។ នៅពេលដែលយើងទទួលយកកែវទឹកពីដៃរបស់អ្នកបម្រើក្នុងពិធីបុណ្យ យើងកំពុងតែសាងនូវមេត្រីភាពដ៏ល្អរវាងមនុស្ស និងមនុស្សក្នុងសហគមន៍។ ពាក្យថាទេមិនគួរប្រើប្រាស់ឡើយនៅក្នុងកាលៈទេសៈដែលគេចង់ផ្តល់ឱ្យយើងនូវរបស់ដែលមានមង្គល គឺដើម្បីជៀសវាងនូវការនាំមកនូវអពមង្គល។ ភាពរាក់ទាក់របស់ម្ចាស់ផ្ទះ គឺជាទ្រព្យដ៏មានតម្លៃបំផុត ហើយការដែលយើងទទួលយកអាហារនោះ គឺជាការតបស្នងនូវទឹកចិត្តដ៏បរិសុទ្ធរបស់ពួកគាត់វិញ។ ទោះបីជាមុខម្ហូបនោះមានរសជាតិមិនសូវត្រូវមាត់យើងក៏ដោយ ក៏យើងត្រូវរក្សាទឹកមុខឱ្យស្រស់បោះ និងទទួលយកដោយសេចក្តីរីករាយបំផុត។ ការរៀបចំអាហារសម្រាប់ភ្ញៀវក្នុងពិធីបុណ្យបញ្ជាក់ពីភាពសម្បូរសប្បាយរបស់ស្រុកភូមិ និងទឹកចិត្តចែករំលែកដែលមិនចេះរីងស្ងួតរបស់ប្រជាជនខ្មែរ។ សូម្បីតែរបស់បន្តិចបន្តួចក៏មានតម្លៃដែរ ដូចនេះការទទួលទានអាហារដែលគេហុចឱ្យ គឺជាការបំពេញចិត្តអ្នកដែលចង់ផ្តល់ឱ្យយើងដោយស្មោះសរ។ ទំនៀមទម្លាប់នៃការទទួលយកវត្ថុពីអ្នកដទៃដោយក្តីគោរព គឺជាមរតកវប្បធម៌ដ៏វិសេសវិសាលដែលយុវជនខ្មែរគ្រប់រូបគួរតែបន្តថែរក្សាឱ្យបានខ្ជាប់ខ្ជួន។ យើងមិនត្រូវភ្លេចឡើយថា អាហារដែលគេយកមកជូនក្នុងពិធីបុណ្យ គឺជាតំណាងនៃសេចក្តីល្អ និងការប្រាថ្នាចង់ឱ្យយើងមានសុខភាពល្អបរិបូរណ៍។ ការបរិភោគរួមគ្នាជាមួយអ្នកដទៃក្នុងកម្មវិធីបុណ្យទាន ជួយពង្រឹងនូវស្មារតីសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមកនៅក្នុងសង្គមជាតិទាំងមូល។ ការហុចដៃទៅទទួលយកនំចំណីដែលគេជូននោះ គឺជាកាយវិការដ៏ទន់ភ្លន់បំផុតដែលបង្ហាញពីការគោរពដល់កិច្ចខំប្រឹងប្រែងរបស់ម្ចាស់ដើមបុណ្យ។ មិនថាអ្នកមានឋានៈខ្ពង់ខ្ពស់កម្រិតណានោះទេ ការទទួលយកអាហារសាមញ្ញក្នុងពិធីបុណ្យ គឺជាការដាក់ខ្លួនឱ្យទាបដើម្បីទទួលបាននូវក្តីស្រឡាញ់។ សកម្មភាពនៃការទំពារអាហារដោយក្តីពេញចិត្ត គឺជាការលើកទឹកចិត្តដ៏ធំបំផុតសម្រាប់អ្នកដែលបានចំណាយពេលពេញមួយយប់ដើម្បីរៀបចំម្ហូបទាំងនោះ។ ការផ្តល់តម្លៃដល់សទ្ធារបស់អ្នកដទៃនឹងធ្វើឱ្យជីវិតរបស់យើងជួបតែមនុស្សល្អៗ និងមានសេចក្តីសុខផ្លូវចិត្តយ៉ាងក្រៃលែងក្នុងជីវិតប្រចាំថ្ងៃ។ នៅក្នុងពិធីបុណ្យនីមួយៗការចេះចែករំលែក និងការចេះទទួលយក គឺជាគោលការណ៍គ្រឹះនៃសុភមង្គលដែលដូនតាខ្មែរបានចារទុកមកជាច្រើនជំនាន់។ យើងគួរតែចងចាំថាការបដិសេធមិនទទួលទានអាហារដែលគេជូនក្នុងកម្មវិធីបុណ្យ គឺប្រៀបដូចជាការបដិសេធនូវមិត្តភាពដ៏ល្អដែលគេផ្តល់ឱ្យយើង។ ការចូលរួមពិធីបុណ្យដោយទឹកមុខស្រស់ថ្លា និងការទទួលយកនូវរាល់អាហារដែលគេរៀបចំ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការកសាងបុណ្យកុសល។ ទម្លាប់នៃការទទួលទានអាហារដែលគេប្រគេន ឬជូនក្នុងពិធីបុណ្យ គឺជាការគោរពតាមលំអានចាស់ទុំដែលតែងតែនាំមកនូវលាភជ័យដល់ខ្លួនឯង។ យើងត្រូវតែចេះរៀបកាយវិការឱ្យបានសមរម្យនៅពេលដែលគេហុចអាហារឱ្យ ដើម្បីបង្ហាញថាអាហារនោះមានតម្លៃ និងមានន័យខ្លាំងណាស់សម្រាប់យើង។ ការមិនបដិសេធចំពោះអាហារដែលគេជូនក្នុងពិធីបុណ្យ គឺជាការបង្ហាញពីភាពចាស់ទុំខាងផ្នែកស្មារតី និងការយល់ដឹងពីតម្លៃនៃវប្បធម៌ខ្មែរ។ រាល់ចំណីអាហារដែលគេដាក់ជូនភ្ញៀវក្នុងថ្ងៃបុណ្យ សុទ្ធតែបង្កប់នូវបំណងប្រាថ្នាល្អ និងការចង់ឃើញគ្រប់គ្នាទទួលបាននូវសេចក្តីសុខសប្បាយ។ ម្ចាស់ផ្ទះនឹងមានអារម្មណ៍កក់ក្តៅ និងរំភើបចិត្តនៅពេលដែលឃើញភ្ញៀវកិត្តិយសរបស់ខ្លួនទទួលទានអាហារដែលបានរៀបចំដោយពេញចិត្ត។ ការទទួលយកភេសជ្ជៈត្រជាក់មួយកែវពីអ្នកភូមិក្នុងថ្ងៃបុណ្យ គឺជាការសម្រាលនូវភាពហត់នឿយ និងជាការផ្តល់កម្លាំងចិត្តដល់អ្នកផ្តល់ឱ្យ។ យើងត្រូវបណ្តុះស្មារតីឱ្យចេះឱ្យតម្លៃលើរាល់វត្ថុដែលគេផ្តល់ឱ្យក្នុងពិធីមង្គល ព្រោះវត្ថុទាំងនោះសុទ្ធតែមានជាប់នូវពរជ័យដ៏មហាប្រសើរ។ ការដែលយើងមិនបដិសេធអាហារក្នុងពិធីបុណ្យ ជួយឱ្យយើងក្លាយជាមនុស្សដែលមានភាពរស់រវើក និងងាយស្រួលក្នុងការចុះសម្រុងជាមួយអ្នកដទៃ។ រាល់ការប្រាស្រ័យទាក់ទងគ្នាតាមរយៈការចែករំលែកអាហារក្នុងថ្ងៃបុណ្យ គឺជាការកសាងនូវគ្រឹះនៃសន្តិភាព និងសេចក្តីថ្លៃថ្នូរក្នុងគ្រួសារខ្មែរ។ ការយល់ព្រមទទួលទាននូវអ្វីដែលគេផ្តល់ឱ្យក្នុងកម្មវិធីសាសនា បញ្ជាក់ពីការគោរពដឹងគុណចំពោះបុព្វបុរសដែលបានបន្សល់ទុកនូវទំនៀមទម្លាប់នេះ។ ទង្វើដ៏តូចតាចនៃការទទួលយកនំមួយដុំពីដៃចាស់ទុំក្នុងពិធីបុណ្យ អាចបង្កើតបាននូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងភាពស្និទ្ធស្នាលរវាងជំនាន់។ យើងមិនគួរមានចិត្តរើសអើងចំពោះប្រភេទអាហារដែលគេលើកមកជូនឡើយ ព្រោះ អ្វីៗគ្រប់យ៉ាងដែលកើតចេញពីសទ្ធា គឺសុទ្ធតែមានតម្លៃខ្ពង់ខ្ពស់។ ការរក្សាបាននូវទម្លាប់ដ៏ល្អក្នុងការទទួលទានអាហារដែលគេជូនក្នុងថ្ងៃបុណ្យ នឹងធ្វើឱ្យយើងក្លាយជាបុគ្គលដែលមានមន្តស្នេហ៍ក្នុងក្រសែភ្នែកអ្នកដទៃ។ រាល់សកម្មភាពដែលយើងធ្វើក្នុងពិធីបុណ្យគួរតែប្រកបដោយសេចក្តីថ្លៃថ្នូរ និងការយល់ដឹងពីចិត្តសាស្ត្ររបស់អ្នកដែលបានរៀបចំកម្មវិធី។ ការមិនបដិសេធនូវអ្វីដែលគេផ្តល់ឱ្យក្នុងគ្រាដ៏វិសេសវិសាលនេះ គឺជាការបង្ហាញពីភាពទូលំទូលាយនៃចិត្តគំនិត និងការចេះឱ្យតម្លៃដល់សង្គមជាតិ។ ទីបំផុតការទទួលយកអាហារក្នុងពិធីបុណ្យមិនត្រឹមតែជាការបំពេញក្រពះប៉ុណ្ណោះទេ ប៉ុន្តែគឺជាការទទួលយកនូវសេចក្តីស្រឡាញ់ពីមនុស្សជុំវិញខ្លួន។ ការដែលយើងរួមចំណែកទទួលទានអាហារក្នុងថ្ងៃបុណ្យ ជួយឱ្យម្ចាស់ផ្ទះមានភាពជឿជាក់ និងមានកម្លាំងចិត្តក្នុងការធ្វើបុណ្យទានបន្តទៀត។ សរុបមកវិញ ការមិនបដិសេធអាហារដែលគេជូនក្នុងពិធីបុណ្យ គឺជាការរក្សានូវអត្តសញ្ញាណដ៏ល្អប្រពៃនៃជាតិសាសន៍ខ្មែរយើងឱ្យនៅគង់វង្សជានិច្ច។ ការដែលយើងចេះយល់ចិត្តម្ចាស់ផ្ទះ និងទទួលយកនូវទឹកចិត្តដ៏ស្មោះសតាមរយៈអាហារ គឺជាសញ្ញានៃមនុស្សដែលមានការអប់រំខ្ពង់ខ្ពស់បំផុត។ សូមឱ្យគ្រប់គ្នាជួយថែរក្សានូវទម្លាប់ដ៏ល្អនេះ ដើម្បីឱ្យសង្គមខ្មែរយើងពោពេញទៅដោយភាពកក់ក្តៅ និងការចេះដឹងគុណគ្នាទៅវិញទៅមកជារៀងរហូត។ ការចេះផ្តល់តម្លៃដល់សទ្ធារបស់អ្នកដទៃតាមរយៈការទទួលទានអាហារដែលគេជូន គឺជាការកសាងនូវកុសលផលបុណ្យដ៏ធំធេងសម្រាប់ខ្លួនឯង និងគ្រួសារ។ ម្ចាស់ដើមបុណ្យតែងតែចំណាយពេលវេលា និងកម្លាំងកាយចិត្តយ៉ាងច្រើន ដើម្បីរៀបចំអាហារដែលល្អបំផុតសម្រាប់ទទួលភ្ញៀវដែលបានមកចូលរួមក្នុងពិធី។ ការទទួលយកនូវចំណីអាហារទោះបីជាបន្តិចបន្តួចក្តី ក៏អាចធ្វើឱ្យម្ចាស់ផ្ទះមានអារម្មណ៍ថារាល់ការនឿយហត់របស់ពួកគាត់ គឺពិតជាមានតម្លៃបំផុត។ សកម្មភាពដែលយើងមិនបដិសេធចំពោះទឹកចិត្តដែលគេផ្តល់ឱ្យក្នុងថ្ងៃបុណ្យបញ្ជាក់ពីភាពថ្លៃថ្នូរ និងការចេះយោគយល់ដល់ទឹកចិត្តមនុស្សជុំវិញខ្លួន។ វប្បធម៌ខ្មែរយើងតែងតែផ្សារភ្ជាប់អាហារទៅនឹងពរជ័យ ដូច្នេះការទទួលទានអាហារក្នុងពិធីបុណ្យ គឺជាការទទួលយកសិរីសួស្តីចូលមកក្នុងជីវិត។ រាល់មុខម្ហូបដែលគេលើកមកដាក់នៅលើតុក្នុងកម្មវិធីបុណ្យនីមួយៗ គឺសុទ្ធតែជាការចង់ចែករំលែកនូវភាពសម្បូរសប្បាយដល់ភ្ញៀវគ្រប់រូប។ យើងមិនគួរមានចិត្តរារែកក្នុងការលូកទទួលយកបង្អែមដែលគេហុចឱ្យឡើយ ព្រោះវាគឺជាចំណងដៃនៃមិត្តភាពដ៏ស្មោះសររវាងម្ចាស់ផ្ទះនិងភ្ញៀវ។ ការដែលយើងព្យាយាមញ៉ាំអាហារដែលគេរៀបចំឱ្យបានច្រើនមុខ គឺជាការផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ដល់មេចុងភៅដែលបានខិតខំដាំស្ល។ ប្រសិនបើយើងបដិសេធអាហារដែលគេជូនដោយមិនមានហេតុផលសមរម្យ ម្ចាស់ផ្ទះអាចនឹងមានអារម្មណ៍ថា ខ្លួនមិនត្រូវបានគេផ្តល់តម្លៃឱ្យឡើយ។ មរតកនៃការរស់នៅបែបខ្មែរបានបង្រៀនឱ្យយើងចេះឱនលំទោន និងទទួលយកនូវអ្វីដែលសហគមន៍បានផ្តល់ឱ្យដោយក្តីជ្រះថ្លាបំផុត។ ការសាកល្បងរសជាតិអាហារប្លែកៗដែលគេដាក់ជូនក្នុងពិធីបុណ្យភូមិ ជួយឱ្យយើងស្វែងយល់កាន់តែច្បាស់ពីអត្តសញ្ញាណនៃតំបន់នីមួយៗ។ រាល់ពាក្យពេចន៍សរសើរចំពោះរសជាតិម្ហូបអាហារដែលយើងកំពុងទទួលទាន គឺជាកម្លាំងចិត្តដ៏អស្ចារ្យសម្រាប់អ្នកដែលបានរៀបចំកម្មវិធី។ ការចែករំលែកអាហារគ្នាបរិភោគក្នុងវង់ភោជនាអាហារនាថ្ងៃបុណ្យ បង្កើតបាននូវបរិយាកាសស្និទ្ធស្នាល និងការចេះជួយគ្នាក្នុងគ្រាមានអាសន្ន។ បុគ្គលដែលមានចរិតលក្ខណៈសុភាពរាបសារតែងតែទទួលយករបស់របរដែលគេជូន ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងសីលធម៌ក្នុងសង្គម។ ទោះបីជាយើងមិនសូវចូលចិត្តប្រភេទម្ហូបខ្លះក៏ដោយ ក៏យើងគួរតែញញឹមហើយទទួលយកបន្តិចបន្តួចដើម្បីជៀសវាងការខូចចិត្តដល់ម្ចាស់ផ្ទះ។ ការផ្តល់នូវស្នាមញញឹមនៅពេលទទួលយកកែវទឹកពីអ្នកបម្រើការក្នុងពិធីបុណ្យ គឺជាសញ្ញានៃការយល់ដឹងពីតម្លៃនៃពលកម្មរបស់មនុស្សគ្រប់គ្នា។ យើងត្រូវចងចាំថាអាហារនៅក្នុងពិធី គឺជាអាហារដែលប្រសិទ្ធពរ ដូច្នេះការទទួលទានវាគឺនាំមកនូវសុខភាពល្អ និងលាភជ័យ។ ការមិនបដិសេធចំពោះទឹកចិត្តអ្នកដទៃ គឺជាសិល្បៈនៃការរស់នៅ ព្រោះវានាំមកនូវភាពចុះសម្រុងគ្នានៅក្នុងសហគមន៍ដែលយើងរស់នៅ។ ក្នុងនាមជាកូនខ្មែរយើងត្រូវតែបន្តថែរក្សាទំនៀមទម្លាប់នៃការទទួលយកអាហារក្នុងថ្ងៃបុណ្យឱ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ។ ការដែលយើងមិនរើសអើងម្ហូបអាហារដែលគេដាក់ជូនភ្ញៀវទូទៅ បញ្ជាក់ថាយើងមានចិត្តទូលាយ និងមិនប្រកាន់វណ្ណៈនៅក្នុងសង្គមឡើយ។ រាល់ការជួបជុំគ្នានៅតាមពិធីបុណ្យសាសនាសុទ្ធតែមានន័យ ហើយការបរិភោគរួមគ្នា គឺជាចំណុចស្នូលនៃសាមគ្គីភាពជាតិខ្មែរ។ ការបណ្តុះទម្លាប់មិនបដិសេធអាហារដែលគេជូនក្នុងកម្មវិធីបុណ្យនឹងជួយឱ្យយើងក្លាយជាមនុស្សដែលមានវាសនាល្អ និងមានអ្នកជួយជ្រោមជ្រែង។ ម្ចាស់ដើមបុណ្យពិតជាមានមោទនភាពខ្លាំងណាស់នៅពេលដែលឃើញភ្ញៀវទាំងអស់គ្នា ជួយទទួលទានអាហារដែលគាត់បានរៀបចំ។ ភាពរាក់ទាក់ និងការចេះយោគយល់គ្នា គឺជាគ្រឿងលម្អនៃពិធីបុណ្យ ដូច្នេះការទទួលយកអាហារគឺជាការបំពេញនូវសម្រស់នៃពិធីនោះ។ យើងមិនត្រូវបណ្តោយឱ្យពាក្យបដិសេធមកបំផ្លាញនូវសេចក្តីសុខរបស់ម្ចាស់ផ្ទះ ដែលកំពុងតែមានចិត្តជ្រះថ្លាចង់ចែករំលែកនោះឡើយ។ ការទទួលទានអាហារក្នុងថ្ងៃបុណ្យដោយក្តីរីករាយ គឺជាការបង្ហាញពីការគាំទ្រដល់ម្ចាស់ដើមបុណ្យឱ្យមានកម្លាំងចិត្តធ្វើកុសលបន្ត។ រាល់ដង្ហើមនៃវប្បធម៌ខ្មែរ គឺស្ថិតនៅលើការចេះចែករំលែក និងការចេះទទួលយកនូវរាល់ទឹកចិត្តដែលមិត្តភក្តិបងប្អូនបានផ្តល់ឱ្យ។ ការដែលយើងយល់ព្រមញ៉ាំនំអន្សមដែលគេហុចឱ្យក្នុងថ្ងៃបុណ្យ គឺជាការរក្សានូវរសជាតិដូនតាដែលបានបន្សល់ទុកមកជាច្រើនរយឆ្នាំ។ យើងត្រូវមានស្មារតីជឿជាក់ថាអាហារក្នុងពិធីបុណ្យនីមួយៗ គឺសុទ្ធតែជាអាហារដែលនាំមកនូវជោគជតារាសីល្អដល់អ្នកបរិភោគ។ ការមិនបដិសេធអាហារដែលគេជូនក្នុងពិធីបុណ្យ គឺជាការបង្ហាញពីភាពឆ្លាតវៃក្នុងការកសាងទំនាក់ទំនងល្អជាមួយមនុស្សគ្រប់ស្រទាប់វណ្ណៈ។ យើងគួរតែផ្តល់តម្លៃដល់គ្រប់គ្រាប់អង្ករ និងគ្រប់មុខម្ហូបដែលគេបានរៀបចំ ដើម្បីជាការដឹងគុណដល់ម្ចាស់ផ្ទះដែលបានចំណាយធនធាន។ ភាពជោគជ័យនៃកម្មវិធីបុណ្យមួយមិនមែនស្ថិតលើភាពអស្ចារ្យនៃសម្ភារៈឡើយ ប៉ុន្តែស្ថិតលើការទទួលទានអាហាររួមគ្នាដោយក្តីរីករាយ។ ការទទួលយកភេសជ្ជៈ ឬផ្លែឈើពីដៃក្មេងៗដែលជួយការងារក្នុងពិធីបុណ្យ គឺជាការលើកទឹកចិត្តឱ្យពួកគេចេះជួយការងារសង្គមតទៅទៀត។ រាល់ការមិនបដិសេធចំពោះសទ្ធារបស់អ្នកដទៃ នឹងធ្វើឱ្យយើងក្លាយជាបុគ្គលដែលមានមន្តស្នេហ៍ និងទទួលបានការគោរពស្រឡាញ់ជានិច្ច។ ការដែលយើងចេះសម្របខ្លួនទៅតាមចំណីអាហារដែលមានក្នុងស្រុកភូមិ គឺជាការបង្ហាញពីភាពសាមញ្ញ និងភាពស្និទ្ធស្នាលជាមួយប្រជាជន។ យើងមិនគួរធ្វើឱ្យម្ចាស់ផ្ទះមានអារម្មណ៍អាក់អន់ចិត្តឡើយ ព្រោះការបដិសេធអាហារក្នុងថ្ងៃមង្គល គឺជាការនាំមកនូវភាពមិនស្រុះស្រួល។ ការទទួលយកនូវរាល់អាហារដែលគេដាក់ជូនដោយចិត្តស្មោះ គឺជាការសាងនូវស្ពានមេត្រីភាពដ៏រឹងមាំរវាងគ្រួសារនិងគ្រួសារនៅក្នុងភូមិ។ រាល់សកម្មភាពនៃការបរិភោគក្នុងពិធីបុណ្យគួរតែប្រកបដោយរបៀបរៀបរយ ដើម្បីបង្ហាញពីការអប់រំដ៏ល្អដែលយើងទទួលបានពីគ្រួសារ។ ការយល់ព្រមទទួលទានអាហារដែលគេជូនក្នុងពិធីបុណ្យ គឺជាការបង្ហាញពីចិត្តសប្បុរស និងការចេះចែករំលែកសេចក្តីសុខដល់អ្នកដទៃ។ យើងត្រូវចេះដាក់ខ្លួនឱ្យទាប និងទទួលយកនូវអ្វីដែលគេផ្តល់ឱ្យដោយក្តីត្រេកអរ គឺដើម្បីឱ្យជីវិតជួបតែសេចក្តីចម្រើននិងជោគជ័យ។ ការដែលយើងញ៉ាំអាហារដែលគេជូនក្នុងកម្មវិធីបុណ្យ ជួយឱ្យបរិយាកាសនៃពិធីទាំងមូលពោពេញទៅដោយភាពស្និទ្ធស្នាលដូចបងប្អូន។ យើងមិនត្រូវភ្លេចឡើយថាអាហារគឺជាតំណាងនៃជីវិត ដូច្នេះការទទួលយកអាហារក្នុងថ្ងៃបុណ្យគឺជាការឱ្យតម្លៃដល់ជីវិតនិងអ្នកដទៃ។ ការបដិសេធអាហារដែលគេជូនក្នុងពិធីបុណ្យអាចធ្វើឱ្យយើងបាត់បង់នូវឱកាសក្នុងការកសាងមិត្តភាពថ្មីៗជាមួយភ្ញៀវដទៃទៀត។ យើងគួរតែមានមោទនភាពចំពោះម្ហូបអាហារខ្មែរ ដែលត្រូវបានលើកមកបង្ហាញក្នុងថ្ងៃបុណ្យ និងទទួលទានវាដោយសេចក្តីពេញចិត្តបំផុត។ រាល់កាយវិការនៃការទទួលយករបស់របរក្នុងថ្ងៃបុណ្យ គឺជាការបង្ហាញពីការដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដីដែលបានថែរក្សាស្រុកភូមិ។ ការដែលយើងមិនបដិសេធអាហារដែលគេជូនក្នុងពិធីបុណ្យ គឺជាការបង្ហាញពីភាពរឹងមាំនៃស្មារតីខ្មែរដែលចេះរួបរួមគ្នាក្នុងគ្រប់កាលៈទេសៈ។ យើងត្រូវតែចងចាំថាការទទួលទានអាហារដែលគេផ្តល់ឱ្យដោយសទ្ធា គឺជាការនាំមកនូវសុភមង្គលដ៏ពិតប្រាកដសម្រាប់ផ្លូវចិត្តរបស់យើង។ សរុបសេចក្តីមក ការមិនបដិសេធអាហារដែលគេជូនក្នុងពិធីបុណ្យ គឺជាការបង្ហាញពីទឹកចិត្តដ៏ទូលំទូលាយ និងការចេះឱ្យតម្លៃដល់អ្នកដទៃ។ ការដែលយើងទទួលយកនូវពរជ័យតាមរយៈអាហារទាំងនោះ នឹងជួយឱ្យយើងមានកម្លាំងកាយចិត្តមាំមួនដើម្បីបម្រើសង្គមជាតិបន្តទៀត។ សូមឱ្យគ្រប់គ្នាប្រកាន់ខ្ជាប់នូវទម្លាប់ដ៏ប្រពៃនេះ ដើម្បីឱ្យពិធីបុណ្យខ្មែរគ្រប់ទីកន្លែងក្លាយជាទីកន្លែងនៃសេចក្តីស្រឡាញ់និងសាមគ្គីភាព។ ការផ្តល់តម្លៃដល់ម្ចាស់ផ្ទះតាមរយៈការទទួលទានអាហារដែលគេជូន គឺជាទង្វើដ៏ថ្លៃថ្លាដែលកូនខ្មែរគ្រប់រូបគួរតែចងចាំទុកក្នុងចិត្តជានិច្ច។ រាល់អាហារដែលយើងបានបរិភោគក្នុងថ្ងៃបុណ្យ នឹងក្លាយជាចំណែកមួយនៃការចងចាំដ៏ផ្អែមល្ហែម និងជាមេរៀននៃសីលធម៌រស់នៅដ៏ល្អ។ យើងត្រូវរួមគ្នាថែរក្សាទំនៀមទម្លាប់នៃការចែករំលែកនិងការទទួលយកនេះ ដើម្បីឱ្យវប្បធម៌ដ៏រុងរឿងរបស់ខ្មែរយើងនៅស្ថិតស្ថេរជារៀងរហូត។ ជាចុងក្រោយការមិនបដិសេធអាហារដែលគេជូនក្នុងពិធីបុណ្យ គឺជាសញ្ញានៃការគោរពសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង និងការផ្តល់កិត្តិយសដល់ម្ចាស់ផ្ទះ។ ការចូលរួមចំណែកទទួលទានអាហារដែលគេរៀបចំជូនក្នុងពិធីបុណ្យនីមួយៗ គឺជាការបណ្តុះនូវទឹកចិត្តមេត្តា និងការចេះចែករំលែកសេចក្តីសុខក្នុងសង្គម។ សរុបសេចក្តីមកវិញ ការដែលយើងមិនបដិសេធអាហារដែលគេជូនក្នុងកម្មវិធីបុណ្យ គឺជាកាយវិការដ៏ឧត្តុង្គឧត្តមដែលបង្ហាញពីការដឹងគុណចំពោះម្ចាស់ផ្ទះនិងទំនៀមទម្លាប់ជាតិ។